ល្បែងឡើងសសរខ្លាញ់ គឺជាល្បែងប្រជាប្រិយខ្មែរមួយដ៏ល្បីល្បាញ ដែលតែងតែត្រូវបានរៀបចំឡើងជាពិសេសក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗជាពិសេសបុណ្យចូលឆ្នាំខ្មែរ។ ល្បែងឡើងសសរខ្លាញ់នេះមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយ និងសំណើចក្អាកក្អាយប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីវប្បធម៌ និងការរួបរួមសាមគ្គីរបស់ប្រជាជនខ្មែរផងដែរ។ ចំពោះល្បែងឡើងសសរខ្លាញ់មានលក្ខណៈពិសេសប្លែកពីគេ ដោយគេប្រើប្រាស់ សសរឈើមូលធំៗ ដែលមានកម្ពស់ខ្ពស់ ចាប់ពី ៥ ទៅ ១០ ម៉ែត្រ ឬអាចខ្ពស់ជាងនេះ។ សសរទាំងនេះត្រូវបានដាំបញ្ឈរចូលក្នុងដី រួចគេយកប្រេងឆា ខ្លាញ់ជ្រូក ឬប្រេងរអិលផ្សេងៗយកទៅលាបដើម្បីឲ្យសសរមានភាពរអិលខ្លាំង។ ជាទូទៅ គេដាក់រង្វាន់ផ្សេងៗនៅលើចុងសសរខ្លាញ់ ដែលរង្វាន់នោះអាចជាលុយ ឬអាចជាខោអាវ កន្សែង និងចំណីផ្លែឈើជាដើម។ ពេលខ្លះនៅលើចុងសសរខ្លាញ់គេចងទង់ជាតិ ឬទង់សាសនា ផងដែរ ដែលវាបង្ហាញអំពីភាពឧត្តម និងតម្លៃនៃជ័យជម្នះ។ ល្បែងឡើងសសរខ្លាញ់នេះជាធម្មតាត្រូវបានរៀបចំឡើងនៅទីវាលធំទូលាយ ដូចជានៅទីធ្លាវត្ត ឬទីតាំងសាធារណៈផ្សេងៗទៀតដែលជាកន្លែងប្រារព្ធពិធីបុណ្យចូលឆ្នាំ។ សម្រាប់របៀបលេងល្បែងឡើងសសរខ្លាញ់វិញ គេអាចលេងជាលក្ខណៈក្រុមក៏បាន ឬលក្ខណៈជាបុគ្គលក៏បាន។ ដែលការលេងលក្ខណៈជាក្រុម ជាទូទៅទាមទារនូវ សាមគ្គីភាព និង ការសហការគ្នាបានល្អ ដោយត្រូវមានសមាជិកម្នាក់ត្រូវស្ម័គ្រចិត្តឡើងនិងសមាជិកផ្សេងទៀតត្រូវជួយនៅពីក្រោម។ ដំបូងសមាជិកក្រុមម្នាក់ត្រូវឡើងសសរខ្លាញ់នោះត្រូវលាបដីឬម្សៅជាមុនសិនមុននឹងឡើង ដើម្បីជួយកុំអោយរអិលខ្លាំង។ ចំណែកឯសមាជិកក្រុមដទៃទៀត ត្រូវជួយសមាជិកដែលត្រូវឡើងសសរខ្លាញ់នោះ ដោយត្រូវទ្រពីខាងក្រោម ការជួយរុញគ្នាឡើងលើ ឬការជួយលាបដីឬម្រៅកុំអោយរអិលខ្លាញ់សសរ ដើម្បីឱ្យសមាជិកអាចទៅដល់ចុងសសរបាន។ សម្រាប់់ការលេងលក្ខណៈជាបុគ្គលវិញ គឺគេត្រូវលេងព្យាយាមឡើងដោយខ្លួនឯង ឬក៏ជួយពីអ្នកទស្សនា ដូចជាជួយលាបដីឬម្រៅជាដើម។ ដើម្បីអាចឡើងសសរខ្លាញ់បានគេត្រូវប្រើប្រាស់កម្លាំងដៃជើង កម្លាំងកាយ និងបច្ចេកទេសផ្សេងៗដើម្បីទប់ខ្លួនមិនឱ្យរអិលធ្លាក់ចុះ។ ពួកគេអាចប្រើវិធីសាស្រ្តផ្សេងៗគ្នាទៀតដូចជា ការឱបសសរ ការយកជើងគៀប ការព្យាយាមរកកន្លែងស្ងួតគ្មានខ្លាញ់ដើម្បីចាប់ ឬប្រើកម្លាំងបោលឡើងទៅលើតែម្តង។ ប៉ុន្តែមុននឹងពួកគេអាចឡើងដល់ចុងសសរខ្លាញ់បាន ពួកគេតែងតែរអិលធ្លាក់ចុះមកវិញជាច្រើនលើកច្រើនសារ។ អ្វីដែលធ្វើឱ្យល្បែងនេះមានភាពទាក់ទាញខ្លាំងបំផុត គឺ សំណើច និងភាពរីករាយ ដែលកើតចេញពីការប្រឹងប្រែងលេង និងការរអិលធ្លាក់ចុះមកវិញរបស់អ្នកលេង។ នៅពេលដែលមាននរណាម្នាក់ជិតដល់ចុងសសរខ្លាញ់ ឬអាចដណ្ដើមរង្វាន់បាន អ្នកទស្សនានឹងស្រែកហ៊ោរកញ្ជ្រៀវយ៉ាងខ្លាំង។ ល្បែងឡើងសសរខ្លាញ់មិនត្រឹមតែជាល្បែងកម្សាន្តនោះទេ តែវាមានសារៈសំខាន់ជាច្រើនក្នុងការរួមចំណែកដល់វប្បធម៌ និងសង្គមខ្មែរផងដែរ។ ដែលវាជាផ្នែកមួយនៃកេរដំណែលវប្បធម៌ប្រពៃណីខ្មែរ ដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយនិងបង្ហាញពីភាពរស់រវើកនៃប្រពៃណីរបស់ដូនតាខ្មែរយើង។ ម៉្យាងវិញទៀតការលេងល្បែងឡើងសសរខ្លាញ់លក្ខណៈជាក្រុមក៏បានជួយពង្រឹងស្មារតីសាមគ្គីគ្នា ការជួយគ្នាទៅវិញទៅមក និងការធ្វើការងារជាក្រុមក្នុងសហគមន៍ផងដែរ។ ពិសេសអ្វីដែលបង្គប់ន័យក្នុងការលេងល្បែងឡើងសសរខ្លាញ់នេះ ដូនតាខ្មែរចង់បង្ហាញឲ្យកូនចៅក្រោយដឹងថា ទោះបីជាមានភាពលំបាកយ៉ាងណាក៏ដោយត្រូវព្យាយាមឲ្យអស់ពីសមត្ថភាព។ ជាពិសេសត្រូវ មានស្មារតីតស៊ូមិនចុះចាញ់ មានភាពអត់ធ្មត់ ដើម្បីអាចសម្រេចគោលដៅ ព្រោះភាពជោគជ័យមិនមែនទទួលបានដោយងាយស្រួលនោះឡើយ។ ចំពោះការលេងល្បែងឡើងសសរខ្លាញ់នេះក៏ជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ដែលធ្វើឱ្យពួកគេបានស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរយ៉ាងពិតប្រាកដផងដែរ។ សរុបមក ល្បែងឡើងសសរខ្លាញ់ គឺជាល្បែងប្រជាប្រិយមួយដែលពោរពេញទៅដោយភាពរីករាយ សំណើច និងសារៈសំខាន់វប្បធម៌យ៉ាងជ្រាលជ្រៅសម្រាប់សង្គមខ្មែរ។ ជាមួយគ្នានេះដែរល្បែងឡើងសសរខ្លាញ់បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសរីករាយ និងការរួបរួមក្នុងពិធីបុណ្យប្រពៃណីនានា ដែលត្រូវតែថែរក្សា និងផ្សព្វផ្សាយបន្តទៅមុខទៀត។